ប្រទេសកម្ពុជា ជាប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្ម ហើយប្រទេសកម្ពុជាក៏បានបង្កើតឧបករណ៍ជាច្រើនដែលជំនួយដល់វិស័យកសិកម្មផងដែរ។ បង្គីជាឧបករណ៍ដល់សំខាន់មួយដែលបានជួយដល់ការងារធ្វើស្រែចម្ការរបស់កសិករជាខ្លាំង។ បង្គីជាទូទៅត្រូវបានគេប្រើប្រាស់សម្រាប់ដាក់ ឬផ្ទុករបស់របរផ្សេងៗ ជាពិសេសនៅក្នុងតំបន់ជនបទ និងក្នុងការងារកសិកម្មរបស់ប្រជាជនខ្មែរ។ បង្គីគឺជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដ៏សំខាន់មួយ ដែលមានវត្តមានក្នុងជីវភាពរស់នៅរបស់ប្រជាជនខ្មែរតាំងពីបុរាណរហូតមកដល់បច្ចុប្បន្ន។ ហើយបង្គីត្រូវបានផលិតឡើងដោយសម្ភារៈធម្មជាតិជាច្រើនប្រភេទ និងមានទម្រង់ខុសៗគ្នាទៅតាមការប្រើប្រាស់ជាក់ស្តែង។ សម្ភារៈធម្មជាតិសំខាន់ៗដែលសម្រាប់ធ្វើបង្គីមានដូចជា ឫស្សី និងផ្តៅជាដើម។ ឫស្សី គឺជាសម្ភារៈចម្បង និងពេញនិយមបំផុតសម្រាប់ធ្វើបង្គី ដោយសារឫស្សីមានភាពរឹងមាំ ធន់ ងាយស្រួលរក និងអាចបត់បែនបានល្អសម្រាប់ការធ្វើ។ ហើយឫស្សីជាធម្មតាត្រូវបានពុះជាបន្ទះតូចៗល្មម ដើម្បីយកមកធ្វើការត្បាញ។ ចំពោះរុក្ខជាតិផ្សេងៗ ដូចជា ផ្តៅ ឬដើមល្ពាក់ ក៏អាចយកមកធ្វើជាបង្គីបានដែរ។ បង្គីមានទម្រង់ និងទំហំខុសៗគ្នាដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់។ តែជាធម្មតាបង្គីមានរាងសំពែត និងក្រឡូមបន្តិច ព្រមទាំងមានដៃពីរសងខាង ដើម្បីឲ្យងាយស្រួលដល់ការប្រើប្រាស់ទៀតផង។ ដំណើរការត្បាញតម្រូវឱ្យមានភាពប៉ិនប្រសប់ អត់ធ្មត់ និងបទពិសោធន៍យូរឆ្នាំពីសិប្បករ។ លំនាំត្បាញបង្គីអាចខុសគ្នាទៅតាមតំបន់ និងជំនាញរបស់ជាង។ បង្គីមានតួនាទីយ៉ាងសំខាន់ក្នុងវិស័យជាច្រើននៃជីវភាពរស់នៅរបស់ខ្មែរ ជាពិសេសនៅតាមជនបទ។ នៅក្នុងវិស័យកសិកម្មប្រជាកសិករប្រើប្រាស់បង្គីដើម្បី ជញ្ចូនទិន្នផលដែលទទួលបានយកទៅទុកក្នុងជង្រុកជាដើម។ ក្រៅពីនេះកសិករក៏ប្រើបង្គីដើម្បីជញ្ចូន ដីទៅចាក់បំពេញនៅកន្លែងណាមួយក៏បាន ឬជញ្ចូនសំរាម ស្មៅទៅចាក់ចោលជាដើម។ តែជាធម្មតា គេតែងតែឃើញកសិករខ្មែរប្រើប្រាស់បង្គីនេះដើម្បីជញ្ចូនលាមកសត្វគោ ក្របី ទៅចាក់ចោល ឬចាក់ដាក់ក្នុងស្រែចម្ការធ្វើជាជីទៀតផង។ នាពេលបច្ចុប្បន្នគេក៏ឃើញមានការផលិត ឬលក់បង្គីដែលធ្វើពីជ័រប្លាស្ទិកផងដែរ។ ឯបង្គីឫស្សីខ្មែរមិនត្រឹមតែជាគ្រឿងសម្រាប់ប្រើប្រាស់ក្នុងវិស័យកសិកម្មប៉ុណ្ណោះទេតែវាថែមទាំងជាឧបករណ៍តែងលម្អក្នុងភោជនីយដ្ឋាន និងរមណីយដ្ឋានផ្សេងៗ។ សរុបមក ការប្រើប្រាស់បង្គីមិនត្រឹមតែជំនួយដល់ការងារប្រចាំថ្ងៃប៉ុណ្ណោះទេ តែវាក៏បានបង្ហាញពីទំនៀមទម្លាប់ប្រពៃណីនៃការធ្វើកសិកម្មរបស់ប្រជាជនខ្មែរផងដែរ។